ការយល់ដឹងឱ្យបានស៊ីជម្រៅអំពីហានិភ័យនៃជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមនៅក្រោយពេលទឹកជំនន់ គឺជាកត្តាចាំបាច់បំផុតសម្រាប់សុខភាពសាធារណៈ។ ព្រោះស្ថានភាពទឹកដក់ដែលបន្សល់ទុកពីជំនន់ផ្តល់នូវលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងដល់ការបង្កាត់ពូជមូស។ ទោះបីជាជំងឺទាំងពីរនេះបង្កឡើងដោយមូសដូចគ្នា ប៉ុន្តែពួកវាមានលក្ខណៈខុសប្លែកគ្នាទាំងស្រុងទៅលើភ្នាក់ងារចម្លង និងឥរិយាបថនៃសត្វមូសដែលជាអ្នកនាំមេរោគ។ ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាដែលចូលចិត្តរស់នៅក្បែរមនុស្ស និងពងដាក់ក្នុងទឹកដែលស្អាតនិងដក់ក្នុងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ចំណែកឯជំងឺគ្រុនចាញ់វិញបង្កឡើងដោយមូសដែកគោលដែលភាគច្រើនមានវត្តមាននៅតាមតំបន់ព្រៃភ្នំ ឬកន្លែងដែលមានទឹកដក់តាមដី និងថ្លុកត្រពាំង។ ប្រសិនបើយើងពិនិត្យទៅលើពេលវេលានៃការចម្លង យើងឃើញថាមូសខ្លាដែលនាំជំងឺគ្រុនឈាមមានទម្លាប់ចេញខាំមនុស្សនៅចន្លោះពេលថ្ងៃ និងពេលព្រលប់។ ដែលខុសប្លែកពីមូសដែកគោលដែលនាំជំងឺគ្រុនចាញ់ ដែលវាតែងតែចេញសកម្មភាពខ្លាំងក្លានៅពេលយប់អាធ្រាត្ររហូតដល់ព្រលឹមស្រាងៗ។ ការយល់ដឹងពីពេលវេលានៃការខាំនេះ ជួយឱ្យយើងអាចត្រៀមលក្ខណៈការពារខ្លួនបានត្រឹមត្រូវតាមពេលវេលានីមួយៗ។ ដូចជាការស្លៀកពាក់ខោអាវវែងៗនៅពេលថ្ងៃដើម្បីការពារគ្រុនឈាម និងការគេងក្នុងមុងឱ្យបានជាប់លាប់នៅពេលយប់ដើម្បីបង្ការគ្រុនចាញ់។ ក្រៅពីនេះ ទីកន្លែងបង្កាត់ពូជក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះមូសខ្លាចូលចិត្តពងដាក់តាមសំបកកង់ឡាន អាងទឹក ឬកំប៉ុងចាស់ៗ។ ចំណែកមូសដែកគោលចូលចិត្តកន្លែងដែលមានទឹកហូរយឺតៗ ឬទឹកដក់តាមជើងភ្នំ។ ចំពោះរោគសញ្ញានៃជំងឺទាំងពីរនេះ ក៏មានលក្ខណៈសម្គាល់ដាច់ដោយឡែកពីគ្នាដែលយើងមិនគួរមើលរំលងឡើយ។ អ្នកជំងឺគ្រុនឈាមច្រើនតែជួបប្រទះនូវស្ថានភាពកម្ដៅខ្លួនឡើងខ្ពស់ខ្លាំងភ្លាមៗ អមដោយការឈឺក្បាលខ្លាំងនៅម្ដុំថ្ងាស និងឈឺនៅខាងក្រោយគ្រាប់ភ្នែក។ រួមជាមួយនឹងការចេញកន្ទួលក្រហមនៅលើស្បែក ឬមានការហូរឈាមតិចតួចតាមអញ្ចាញធ្មេញជាដើម។ ដោយឡែក សម្រាប់ជំងឺគ្រុនចាញ់វិញ រោគសញ្ញាដែលលេចធ្លោជាងគេគឺការឡើងកម្ដៅខ្លួនខ្លាំងដែលអមដោយការរងាញាក់យ៉ាងខ្លាំង។ រួចទើបមានការបែកញើសជោកខ្លួននៅពេលដែលកម្ដៅចាប់ផ្តើមស្រកចុះទៅវិញ។ ក្រោយពេលទឹកជំនន់ស្រកទៅវិញ ការលុបបំបាត់ជម្រកមូសគឺជាវិធានការដំបូងបង្អស់ដែលត្រូវអនុវត្តក្នុងសហគមន៍ ដើម្បីកាត់បន្ថយចំនួនមូសឱ្យបានជាអតិបរមា។ ការងារនេះតម្រូវឱ្យមានការចូលរួមពីសមាជិកគ្រួសារគ្រប់រូបក្នុងការត្រួតពិនិត្យជុំវិញផ្ទះ។ រួចផ្កាប់រាល់សម្ភារៈដែលអាចដក់ទឹកបានទាំងអស់ ក៏ដូចជាការប្រើប្រាស់ថ្នាំអាបែតដាក់ក្នុងអាងទឹក ឬការចិញ្ចឹមត្រីប្រាំពណ៌ដើម្បីឱ្យវាស៊ីដង្កូវទឹក។ ការធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋានឱ្យមានពន្លឺថ្ងៃចេញចូលល្អ និងមិនមានគុម្ពោតព្រៃស៊ុបទ្រុប ក៏ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការបណ្ដេញជម្រកមូសមិនឱ្យមករស់នៅជិតមនុស្សបានឡើយ។ ការស្វែងរកសេវាសុខភាពឱ្យបានទាន់ពេលវេលាគឺជាបញ្ហាស្លាប់រស់ ព្រោះការយឺតយ៉ាវក្នុងការទទួលបានការព្យាបាលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ប្រសិនបើមានរោគសញ្ញាសង្ស័យណាមួយកើតឡើង គេត្រូវប្រញាប់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាពជាបន្ទាន់។ ហើយត្រូវចងចាំថាការប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជា គឺជាទង្វើដ៏គ្រោះថ្នាក់បំផុត។ ការរក្សាសុខភាពក្នុងអំឡុងពេល និងក្រោយពេលទឹកជំនន់ តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការអនុវត្តអនាម័យជាប្រចាំ។ ដើម្បីធានាថាគ្រួសាររបស់យើងចៀសផុតពីជំងឺឆ្លងដែលបង្កឡើងដោយមូសទាំងនេះ។ ការយល់ដឹងអំពីមូលហេតុនៃការកើនឡើងនៃជំងឺគ្រុនចាញ់ និងគ្រុនឈាមបន្ទាប់ពីទឹកជំនន់ តម្រូវឱ្យមានការពិនិត្យយ៉ាងល្អិតល្អន់ទៅលើការប្រែប្រួលនៃប្រព័ន្ធអេកូឡូស៊ី និងឥរិយាបថរស់នៅរបស់មនុស្សក្នុងស្ថានភាពអាសន្ន។ កត្តាដំបូងបង្អស់ដែលបង្កឱ្យមានការផ្ទុះឡើងនៃភ្នាក់ងារចម្លងមេរោគ គឺវត្តមាននៃទឹកដក់ដែលនៅសេសសល់ក្រោយពេលទឹកស្រក។ នៅពេលដែលជំនន់ថមថយទៅវិញ វាមិនមែននាំយកភាពកខ្វក់ និងទឹកទាំងអស់ទៅជាមួយនោះទេ។ ប៉ុន្តែវាបានបន្សល់ទុកនូវថ្លុកទឹកតូចធំរាប់មិនអស់នៅតាមទីវាល ក្នុងក្រហូងដី និងតាមបណ្តាញលូដែលស្ទះដោយកម្ទេចកម្ទី។ ស្ថានភាពទឹកដែលនៅទ្រឹង និងខ្វះលំហូរនេះហើយ ដែលក្លាយជាជម្រកដ៏សុខសាន្តសម្រាប់មូសក្នុងការទម្លាក់ពង និងបង្កាត់ពូជបានយ៉ាងឆាប់រហ័សបំផុត។ ដែលខុសប្លែកពីស្ថានភាពធម្មតាដែលទឹកមានលំហូរ ឬកន្លែងខ្លះមានសត្វស៊ីដង្កូវទឹកនៅរស់រានមានជីវិតច្រើន។ ក្រៅពីទឹកដក់ដែលកើតឡើងដោយធម្មជាតិ វត្ថុប្រើប្រាស់ដែលរសាត់អណ្តែតតាមទឹក ឬត្រូវបោះចោលដោយអនាធិបតេយ្យក្នុងអំឡុងពេលទឹកជំនន់ ក៏ជាកត្តារួមផ្សំដ៏គ្រោះថ្នាក់បំផុតផងដែរ។ សំបកកង់ឡាន ចានជជុះ កំប៉ុងជ័រកម្ទេចកម្ទី និងសំបកដបដែលដក់ទឹកភ្លៀង ឬទឹកជំនន់ បានក្លាយជា មន្ទីរសម្រាល ដ៏តូចតែមានប្រសិទ្ធភាពសម្រាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ការកើនឡើងនៃចំនួនមូសក្នុងកម្រិតខ្ពស់បែបនេះ ធ្វើឱ្យឱកាសដែលមនុស្សម្នាក់ត្រូវមូសខាំកើនឡើងទ្វេដង។ បើធៀបនឹងរដូវប្រាំង ឬរដូវដែលគ្មានទឹកជំនន់ ដែលនេះគឺជាសង្វាក់ដំបូងនៃការរុញច្រានឱ្យមានការរីករាលដាលនៃមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតកាន់តែលឿន។ ទន្ទឹមនឹងការកើនឡើងនៃភ្នាក់ងារចម្លង កត្តានៃការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ឬជម្រកបណ្តោះអាសន្ន ក៏ជាចំណុចរបត់ដ៏សំខាន់មួយទៀតក្នុងការបង្កើនហានិភ័យសុខភាព។ ក្នុងស្ថានភាពអាសន្ន ការជម្លៀសខ្លួនចេញពីលំនៅដ្ឋានជាបន្ទាន់ជារឿយៗធ្វើឱ្យមនុស្សម្នាក់ៗខ្វះខាតសម្ភារៈការពារខ្លួនជាមូលដ្ឋាន ដូចជាមុង ភួយ ឬសម្លៀកបំពាក់វែងៗសម្រាប់ការពារមូសជាដើម។ ការរស់នៅក្នុងជម្រកដែលចំហគ្មានជញ្ជាំងត្រឹមត្រូវ ឬការដេកនៅទីវាលដែលមានពន្លឺភ្លើងតិចតួច បានធ្វើឱ្យមនុស្សក្លាយជាចំណីដ៏ងាយស្រួលសម្រាប់មូសដែកគោលដែលចេញខាំនៅពេលយប់ និងមូសខ្លាដែលចេញខាំនៅពេលថ្ងៃ។ ភាពចង្អៀតណែននៃជម្រកបណ្តោះអាសន្ន ក៏ធ្វើឱ្យប្រសិទ្ធភាពនៃការចម្លងមេរោគកាន់តែខ្លាំង ព្រោះមូសតែមួយក្បាលអាចខាំមនុស្សបានច្រើននាក់ក្នុងទីតាំងតែមួយ។ មិនត្រឹមតែបញ្ហាជម្រកប៉ុណ្ណោះទេ ប៉ុន្តែការប្រែប្រួលនៃអនាម័យបរិស្ថានជុំវិញខ្លួន ក៏បានរុញច្រានឱ្យសត្វមូសចូលមកកៀកនឹងជីវភាពរស់នៅរបស់មនុស្សជាងមុនផងដែរ។ ក្រោយពេលទឹកជំនន់ បរិស្ថានដែលធ្លាប់តែមានរបៀបរៀបរយត្រូវបានបំផ្លាញ ដោយជំនួសមកវិញនូវភក់ជ្រាំ សម្រាម និងគុម្ពោតព្រៃដែលដុះលូតលាស់យ៉ាងលឿនដោយសារសំណើមដីខ្ពស់។ ភាពស៊ុបទ្រុបនៃរុក្ខជាតិ និងភាពកខ្វក់ជុំវិញផ្ទះសម្បែងបានបង្កើតជាជម្រកលាក់ខ្លួនដ៏ល្អសម្រាប់មូសនៅពេលថ្ងៃ ដើម្បីរង់ចាំឱកាសចេញមកខាំមនុស្ស។ ម្យ៉ាងវិញទៀត ការខូចខាតប្រព័ន្ធបង្ហូរទឹកស្អុយ និងការកកស្ទះលូ បានធ្វើឱ្យទឹកដែលមានជាតិសរីរាង្គខ្ពស់ដក់ជិតៗផ្ទះ។ ដែលនេះជាលក្ខខណ្ឌអំណោយផលបំផុតសម្រាប់មូសប្រភេទខ្លះដែលអាចរស់នៅបានសូម្បីតែក្នុងទឹកដែលមិនសូវស្អាត។ សរុបមក ការផ្ទុះឡើងនៃជំងឺគ្រុនចាញ់ និងគ្រុនឈាមក្រោយទឹកជំនន់ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងការកើនឡើងនៃទីតាំងបង្កាត់ពូជមូស ការធ្លាក់ចុះនៃសមត្ថភាពការពារខ្លួនរបស់មនុស្សដោយសារការផ្លាស់ទីលំនៅ និងការបាត់បង់សណ្តាប់ធ្នាប់អនាម័យក្នុងសហគមន៍។ កត្តាទាំងនេះបានជះឥទ្ធិពលទៅវិញទៅមក បង្កើតបានជាបរិយាកាសមួយដែលអំណោយផលដល់វដ្តជីវិតរបស់មូស និងការចម្លងមេរោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។ ដូចនេះ ការយល់ដឹងពីមូលហេតុឫសគល់ទាំងនេះ គឺជាពន្លឺក្នុងការរៀបចំផែនការបង្ការឱ្យបានគ្រប់ជ្រុងជ្រោយ។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។ ការអនុវត្តវិធានការការពារខ្លួនពីជំងឺគ្រុនចាញ់ និងគ្រុនឈាមនៅក្រោយពេលទឹកជំនន់ គឺជាកិច្ចការអាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមរយៈការរួមបញ្ចូលគ្នារវាងការកម្ចាត់ជម្រកមូស និងការការពាររាងកាយមិនឱ្យមូសខាំ។ ជំហានដំបូង និងមានប្រសិទ្ធភាពបំផុតនោះគឺការលុបបំបាត់រាល់ប្រភពទឹកដក់ដែលនៅសេសសល់ជុំវិញលំនៅដ្ឋាន។ ដោយសារតែទឹកដែលនៅស្ងប់ជានិមិត្តរូបនៃការ បង្កាត់ពូជ និងពងកូន របស់សត្វមូស។ ការដើរត្រួតពិនិត្យជុំវិញផ្ទះដើម្បីផ្កាប់រាល់សម្ភារៈដែលអាចដក់ទឹកបាន ដូចជាពាងទឹកដែលមិនប្រើប្រាស់ ចានជជុះ កំប៉ុង ឬសំបកកង់ឡានចាស់ៗ គឺជាសកម្មភាពចាំបាច់ដើម្បីកាត់ផ្តាច់វដ្តជីវិតរបស់មូសមិនឱ្យវាអាចពង និងវិវត្តខ្លួនទៅជាដង្កូវទឹកបានឡើយ។ បន្ថែមលើការលុបបំបាត់វត្ថុដក់ទឹកតូចៗ ការគ្រប់គ្រងប្រភពទឹកដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏ត្រូវធ្វើឡើងដោយហ្មត់ចត់ផងដែរ។ ចំពោះអាងទឹក ឬពាងទឹកដែលត្រូវរក្សាទុកប្រើប្រាស់ ការប្រើប្រាស់ថ្នាំអាបែត (Abate) គឺជាមធ្យោបាយបច្ចេកទេសដ៏មានប្រសិទ្ធភាពក្នុងការសម្លាប់ដង្កូវទឹកមុនពេលពួកវាលូតលាស់ទៅជាមូសពេញវ័យ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិដូចជាការចិញ្ចឹមត្រីប្រាំពណ៌នៅក្នុងអាងទឹកធំៗ ក៏ជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃមួយទៀត។ ព្រោះត្រីទាំងនេះនឹងជួយស៊ីដង្កូវទឹកដែលកកើតឡើងភ្លាមៗ ដោយមិនចាំបាច់ប្រើប្រាស់សារធាតុគីមីច្រើនពេក និងផ្តល់នូវសុវត្ថិភាពយូរអង្វែងដល់ប្រព័ន្ធផ្ទុកទឹកក្នុងគ្រួសារ។ បន្ទាប់ពីបានលុបបំបាត់ប្រភពបង្កាត់ពូជមូសរួចហើយ ការការពាររាងកាយផ្ទាល់ពីការខាំរបស់មូសគឺជាខ្សែការពារទីពីរដែលមិនអាចខ្វះបានឡើយ។ វិធានការដ៏សាមញ្ញបំផុតតែមានប្រសិទ្ធភាពខ្ពស់គឺការគេងក្នុងមុងជានិច្ច ទោះបីជាការសម្រាកនៅពេលថ្ងៃត្រង់ ឬពេលយប់អាធ្រាត្រក៏ដោយ។ ការប្រើប្រាស់មុងជ្រលក់ថ្នាំគឺជាជម្រើសដ៏ល្អបំផុត ព្រោះវាមិនត្រឹមតែជារបាំងការពាររាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារធាតុដេញ ឬសម្លាប់មូសដែលមកទុំលើមុងទៀតផង។ ការអនុវត្តទម្លាប់គេងក្នុងមុងឱ្យបានជាប់លាប់ គឺជាការការពារដ៏រឹងមាំបំផុតប្រឆាំងនឹងមូសដែកគោលដែលចេញខាំនៅពេលយប់ និងមូសខ្លាដែលចេញខាំនៅពេលថ្ងៃ។ ទន្ទឹមនឹងការគេងក្នុងមុង ការយកចិត្តទុកដាក់លើការស្លៀកពាក់ និងការប្រើប្រាស់ផលិតផលការពារស្បែកក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យផងដែរ។ ការជ្រើសរើសសម្លៀកបំពាក់ខោជើងវែង និងអាវដៃវែងដែលមានពណ៌ស្រាល មិនត្រឹមតែជួយបិទបាំងស្បែកមិនឱ្យមូសខាំបានងាយស្រួលប៉ុណ្ណោះទេ។ ប៉ុន្តែពណ៌ស្រាលក៏ជួយឱ្យយើងងាយស្រួលមើលឃើញសត្វមូសដែលមកទុំលើសម្លៀកបំពាក់ជាងពណ៌ងងឹត។ ក្រៅពីនេះ ត្រូវប្រើប្រាស់ថ្នាំលាបការពារមូសនៅលើស្បែកដែលមិនមានសម្លៀកបំពាក់បិទបាំង ឬការបាញ់ថ្នាំសម្លាប់មូសនៅក្នុងផ្ទះឱ្យបានទៀងទាត់។ នឹងជួយបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព និងកាត់បន្ថយការរំខានពីសត្វល្អិតចម្លងរោគក្នុងអំឡុងពេលដែលបរិស្ថានជុំវិញផ្ទះមិនទាន់ត្រឡប់មករកសភាពដើមវិញទាំងស្រុង។ វិធានការការពារខ្លួនទាំងការកម្ចាត់ជម្រកមូស និងការការពារការខាំ គឺជាកញ្ចប់សកម្មភាពដែលត្រូវអនុវត្តទន្ទឹមគ្នាជាប្រចាំដោយមិនអាចខ្វះចន្លោះណាមួយបានឡើយ។ ការការពារមិនមែនជាការងារដែលធ្វើតែម្តងរួចរាល់នោះទេ ប៉ុន្តែវាគឺជាការតាមដាន និងថែទាំអនាម័យជុំវិញខ្លួនឱ្យបានខ្ជាប់ខ្ជួនក្នុងរយៈពេលវែងក្រោយទឹកជំនន់។ ប្រសិនបើគ្រួសារនីមួយៗក្នុងសហគមន៍អាចអនុវត្តតាមវិធីសាស្ត្រទាំងនេះបានយ៉ាងម៉ត់ចត់ នោះអត្រានៃការឆ្លងជំងឺគ្រុនចាញ់ និងគ្រុនឈាមនឹងត្រូវកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពបំផុត។ ដែលធានាបាននូវសុខុមាលភាព និងភាពរឹងមាំនៃកម្លាំងពលកម្មនៅក្នុងសង្គមឡើងវិញ។ ការសម្រេចចិត្តស្វែងរកសេវាសុខភាពឱ្យបានទាន់ពេលវេលា គឺជាកត្តាកំណត់រវាងជីវិត និងសេចក្តីស្លាប់។ នៅក្នុងកាលៈទេសៈដែលជំងឺគ្រុនចាញ់ និងគ្រុនឈាមកំពុងរីករាលដាលខ្លាំងបន្ទាប់ពីទឹកជំនន់។ នៅពេលដែលបុគ្គលម្នាក់ ឬសមាជិកគ្រួសារចាប់ផ្តើមមានអាការៈកម្ដៅខ្លួនឡើងខ្ពស់ខុសធម្មតាភ្លាមៗ ដែលអាចឈានដល់កម្រិតលើសពី ៣៨.៥ អង្សាសេ នោះគឺជាសញ្ញាអាសន្នទីមួយដែលមិនត្រូវមើលរំលងឡើយ។ គ្រុនក្តៅខ្លាំងបែបនេះ ច្រើនតែមកអមជាមួយអាការៈឈឺសាច់ដុំ និងសន្លាក់យ៉ាងខ្លាំងក្លា។ ក្រៅពីបញ្ហាកម្ដៅខ្លួន វត្តមាននៃរោគសញ្ញាដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ក៏ជាសញ្ញាបញ្ជាក់ថាស្ថានភាពជំងឺកំពុងវិវត្តទៅរកភាពធ្ងន់ធ្ងរដែលត្រូវការការតាមដានពីគ្រូពេទ្យជំនាញជាចាំបាច់។ ការក្អួតចង្អោរញឹកញាប់ ឬការឈឺពោះខ្លាំង គឺជាសញ្ញាព្រមានដែលបង្ហាញថា រាងកាយកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីមេរោគ។ ដែលអាចឈានទៅរកការបាត់បង់ជាតិទឹក ឬផលវិបាកក្នុងសរសៃឈាម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានអាការៈវិលមុខខ្លាំង ឬឈឺក្បាល ដែលសុទ្ធតែជាការដាស់តឿនថា ប្រព័ន្ធការពាររាងកាយមិនអាចទប់ទល់នឹងមេរោគបានដោយខ្លួនឯងទៀតនោះទេ។ ចំណុចដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត និងជាការដាស់តឿនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប គឺការជៀសវាងដាច់ខាតនូវការទិញថ្នាំលេបដោយខ្លួនឯងតាមឱសថស្ថាន ឬតាមការស្មាន។ មនុស្សជាច្រើនតែងតែយល់ច្រឡំថា ការប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅប្រភេទខ្លាំងៗដូចជា អាស្ពីរីន ( Aspirin ) អាចជួយឱ្យឆាប់ជាសះស្បើយពីគ្រុនក្តៅ។ ប៉ុន្តែការពិតទៅ ថ្នាំប្រភេទទាំងនេះគឺជាសត្រូវដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកជំងឺគ្រុនឈាម។ សារធាតុនៅក្នុងថ្នាំទាំងនេះនឹងទៅធ្វើឱ្យឈាមរាវ និងរារាំងដល់ដំណើរការកកឈាម ដែលជាហេតុបណ្តាលឱ្យអ្នកជំងឺងាយនឹងហូរឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្នុងក្រពះ ឬសរីរាង្គដទៃទៀត កាន់តែធ្ងន់ធ្ងររហូតដល់មិនអាចសង្គ្រោះបាន។ ជាជម្រើសដ៏សុវត្ថិភាពបំផុត នៅពេលមានរោគសញ្ញាសង្ស័យណាមួយកើតឡើង គេត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យឈាម និងធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ថាជាជំងឺគ្រុនឈាម ឬគ្រុនចាញ់។ ការទទួលបានការថែទាំពីអ្នកជំនាញវេជ្ជសាស្ត្រ នឹងជួយឱ្យអ្នកជំងឺទទួលបានថ្នាំព្យាបាលដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលបានការបញ្ចូលជាតិទឹកតាមតម្រូវការចាំបាច់នៃរាងកាយតាមរយៈសេរ៉ូម ឬឱសថដទៃទៀត។ ការជឿជាក់លើវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការអនុវត្តតាមការណែនាំរបស់បុគ្គលិកសុខាភិបាល គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិត និងការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សក្នុងដំណាក់កាលស្តារសុខភាពក្រោយគ្រោះទឹកជំនន់។ លើសពីនេះទៅទៀត ការតាមដានសុខភាពមិនត្រូវបញ្ឈប់ត្រឹមតែពេលដែលកម្ដៅខ្លួនចុះថយនោះទេ។ ព្រោះសម្រាប់ជំងឺគ្រុនឈាម ដំណាក់កាលដែលកម្ដៅចុះគឺជាដំណាក់កាលគ្រោះថ្នាក់បំផុតដែលអាចធ្វើឱ្យអ្នកជំងឺសន្លប់ ឬធ្លាក់ក្នុងស្ថានភាពតក់ស្លុត។ ហេតុនេះ ការស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងដំបូងបន្ទាប់ពីស្រកកម្ដៅ គឺជាកិច្ចការដែលមិនអាចខ្វះបានឡើយ។ ការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ចំពោះរោគសញ្ញាទាំងអស់នេះ នឹងជួយការពារសមាជិកគ្រួសារពីគ្រោះថ្នាក់ដែលមើលមិនឃើញក្នុងរដូវកាលដែលមានមូសច្រើនបែបនេះ។